អ្នកយាមកាម ឬបុគ្គលិកសន្តិសុខ ដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការការពារទ្រព្យសម្បត្តិនៅតាមអគារពាណិជ្ជកម្មនានា ក្នុងរាជធានីភ្នំពេញ។ ទាំងនេះរួមមាន អគារការិយាល័យ ផ្សារទំនើប សណ្ឋាគារ ខុនដូ ធនាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំ តូចជាដើម។ ជីវិតប្រចាំថ្ងៃរបស់ពួកគេពោរពេញទៅដោយភារកិច្ច ការទទួលខុសត្រូវខ្ពស់ និងបញ្ហាប្រឈមជាច្រើន។ អ្នកយាមកាម ឬបុគ្គលិកសន្តិសុខនៅតាមអគារពាណិជ្ជកម្មនានានៅភ្នំពេញ មានភារកិច្ចចម្បងៗជាច្រើនដែលពួកគេត្រូវបំពេញជារៀងរាល់ថ្ងៃ ដើម្បីធានាបាននូវបរិយាកាសសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការត្រួតពិនិត្យច្រកចេញចូល គឺជាកិច្ចការមូលដ្ឋាន និងសំខាន់បំផុតមួយសម្រាប់អ្នកយាមកាម។ វាជាចំណុចចាប់ផ្តើមនៃការធានាសុវត្ថិភាពក្នុងអគារពាណិជ្ជកម្មនានា។ អ្នកយាមកាមត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញភារកិច្ចនេះ។ ភ្នែកត្រូវតែសម្លឹងមើលទៅបរិវេណជុំវិញជាប់ជាប្រចាំ និងត្រៀមខ្លួនសម្រាប់សកម្មភាពគួរឱ្យសង្ស័យណាមួយ។ ពួកគេទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងចុះឈ្មោះរាល់ ភ្ញៀវ អ្នកផ្គត់ផ្គង់ ឬបុគ្គលិក ដែលចេញចូលអគារ។ នេះអាចតម្រូវឲ្យពួកគេស្នើសុំអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ។ សម្រាប់អ្នកដែលមិនមែនជាបុគ្គលិកអចិន្ត្រៃយ៍ ពួកគេត្រូវតែចុះឈ្មោះចូល-ចេញ ហើយអាចនឹងត្រូវចេញបណ្ណសម្គាល់ខ្លួនបណ្ដោះអាសន្ន។ នេះជាវិធីសាស្រ្តមួយដើម្បីតាមដានអ្នកដែលនៅក្នុងបរិវេណអគារ និងរយៈពេលនៃការស្នាក់នៅរបស់ពួកគេ។ ក្នុងករណីខ្លះ អ្នកយាមកាមក៏ត្រូវត្រួតពិនិត្យអីវ៉ាន់ ឬសម្ភារៈដែលយកចេញចូលអគារផងដែរ។ គោលបំណងគឺដើម្បីទប់ស្កាត់ការលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គលិក ក៏ដូចជាការនាំចូលនូវវត្ថុហាមឃាត់ផ្សេងៗ ដូចជាអាវុធ គ្រឿងផ្ទុះ ឬសារធាតុញៀន ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៅក្នុងអគារ។ ការអនុវត្តភារកិច្ចនេះប្រកបដោយភាពម៉ត់ចត់ ជួយកាត់បន្ថយហានិភ័យនៃការកើតឡើងបទល្មើស និងធានាបាននូវបរិយាកាសការងារដែលមានសុវត្ថិភាព។ ការល្បាតជាប្រចាំគឺជាយុទ្ធសាស្ត្រការពារដ៏មានប្រសិទ្ធភាព និងជាភារកិច្ចស្នូលមួយរបស់អ្នកយាមកាម។ ភារកិច្ចនេះមិនត្រឹមតែជាការបង្ហាញវត្តមានប៉ុណ្ណោះទេ តែជាការទប់ស្កាត់ និងរកឃើញបញ្ហាផ្សេងៗមុនពេលវាក្លាយជារឿងធំ។ អ្នកយាមកាមត្រូវធ្វើការ ល្បាត នៅតាមទីតាំងសំខាន់ៗក្នុងបរិវេណអគារដូចជា ជាន់នីមួយៗ ចំណតរថយន្ត និងតំបន់សំខាន់នានា។ ជាន់នីមួយៗ គឺត្រូវពិនិត្យមើលទ្វារបង្អួច ការិយាល័យដែលបិទមិនជិត ឬសកម្មភាពខុសប្រក្រតី។ ចំណតរថយន្ត គឺតាមដានការចតរថយន្ត ការលួចម៉ូតូឬរថយន្ត សកម្មភាពគួរឱ្យសង្ស័យនៅជុំវិញយានយន្ត។ តំបន់រសើបនានា ដូចជា ឃ្លាំង បន្ទប់ម៉ាស៊ីន បន្ទប់ភ្លើង ឬបន្ទប់កុំព្យូទ័រ ដែលជាកន្លែងងាយរងគ្រោះ ឬជាទីតាំងសំខាន់សម្រាប់ដំណើរការអគារ។ ពួកគេត្រូវធានាថា តំបន់ទាំងនេះត្រូវបានការពារបានល្អ។ ក្រៅពីការល្បាតដោយផ្ទាល់ អ្នកយាមកាមជាច្រើនក៏ត្រូវបំពេញភារកិច្ចនៅ បន្ទប់បញ្ជាការ ដោយ តាមដានកាមេរ៉ាសុវត្ថិភាព។ នេះអនុញ្ញាតឱ្យពួកគេមើលឃើញតំបន់ធំៗក្នុងពេលតែមួយ គោលដៅគឺដើម្បី រកមើលសកម្មភាពគួរឱ្យសង្ស័យ រកឃើញបញ្ហាដែលអាចកើតឡើង និងកំណត់អត្តសញ្ញាណការបំពានច្បាប់ផ្សេងៗ ហើយជួយរកមើលសកម្មភាពគួរឱ្យសង្ស័យ ដូចជាជនចម្លែកដើរវង្វេង ឬអ្នកដែលព្យាយាមលួចលាក់ធ្វើអ្វីមួយ។ រកឃើញបញ្ហាដែលអាចកើតឡើង ដូចជាមានទឹកលិច ផ្សែង ឬមនុស្សឈ្លោះប្រកែកគ្នា។ កំណត់អត្តសញ្ញាណការបំពានច្បាប់ផ្សេងៗ ដូចជាការជក់បារីនៅកន្លែងហាមឃាត់ ឬការបោះសំរាមផ្ដេសផ្ដាស។ ដើម្បីបំពេញភារកិច្ចទាំងនេះ អ្នកយាមកាមត្រូវមាន ការផ្តោតអារម្មណ៍ខ្ពស់ និង ការសង្កេតល្អិតល្អន់។ ពួកគេត្រូវចេះបែងចែករវាងសកម្មភាពធម្មតា និងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់បាន ការល្បាត និងការតាមដាននេះ គឺជាខែលការពារដំបូងគេបង្អស់សម្រាប់សុវត្ថិភាពអគារ។ សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសភាពការណ៍បន្ទាន់ គឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃតួនាទីអ្នកយាមកាម។ ពួកគេត្រូវតែអាចដោះស្រាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ពេលមានហេតុការណ៍មិនប្រក្រតី ឬអាសន្ន។ នេះទាមទារការសម្រេចចិត្តរហ័ស និងសកម្មភាពត្រឹមត្រូវ។ ក្នុងករណីមានការលួច ឬចោរកម្មកើតឡើង អ្នកយាមកាមត្រូវតែមានសមត្ថភាព ឃាត់ខ្លួនជនសង្ស័យ ប្រសិនបើអាចធ្វើទៅបានដោយសុវត្ថិភាព។ បន្ទាប់មក ពួកគេត្រូវ ជូនដំណឹងដល់ថ្នាក់លើ ភ្លាមៗ ហើយ រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដូចជានគរបាល ដើម្បីចាត់ការបន្តការរក្សាភស្តុតាង និងសាក្សីក៏សំខាន់ដែរ។ នៅពេលមានការឈ្លោះប្រកែកគ្នា ឬបង្កភាពអសន្តិសុខក្នុងបរិវេណអគារ អ្នកយាមកាមត្រូវ ព្យាយាមសម្របសម្រួល ដើម្បីបញ្ចប់ទំនាស់។ ប្រសិនបើមិនអាចសម្របសម្រួលបាន ពួកគេត្រូវ បំបែកគូភាគី ដើម្បីទប់ស្កាត់ការរាលដាលនៃជម្លោះ ហើយរាយការណ៍ ពីហេតុការណ៍នេះទៅថ្នាក់លើ។ ករណីអគ្គិភ័យទាមទារការឆ្លើយតបបន្ទាន់ អ្នកយាមកាមត្រូវចេះ ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបឋម ដើម្បីពន្លត់ភ្លើងតិចៗ។ បន្ទាប់មក ពួកគេត្រូវ ជម្លៀសប្រជាពលរដ្ឋ ចេញពីអគារទៅកាន់ទីសុវត្ថិភាព ហើយជាកាតព្វកិច្ចចម្បង ត្រូវ ហៅទូរស័ព្ទទៅនាយកដ្ឋានពន្លត់អគ្គិភ័យ ឲ្យមកជួយអន្តរាគមន៍ជាបន្ទាន់។ សម្រាប់គ្រោះថ្នាក់ ឬស្ថានភាពអាសន្នផ្សេងៗ ដូចជាមនុស្សដួលសន្លប់ របួស ឬមានបញ្ហាសុខភាពជាយថាហេតុ អ្នកយាមកាមត្រូវចេះ ផ្តល់ជំនួយបឋម ប្រសិនបើពួកគេបានទទួលការបណ្ដុះបណ្ដាល។ បន្ទាប់មក ពួកគេត្រូវ ហៅរថយន្តសង្គ្រោះ ឬអាជ្ញាធរពាក់ព័ន្ធ ឲ្យមកជួយសង្គ្រោះទាន់ពេលវេលា។ ដើម្បីអាចបំពេញភារកិច្ចទាំងនេះបានល្អ អ្នកយាមកាមត្រូវ បណ្ដុះបណ្ដាលខ្លួនឯងឲ្យមានស្មារតីត្រៀមខ្លួនជានិច្ច សម្រាប់ស្ថានភាពទាំងនេះ ទាំងផ្នែកចំណេះដឹង ជំនាញ និងផ្លូវចិត្ត។ ក្រៅពីតួនាទីសន្តិសុខសុទ្ធសាធ អ្នកយាមកាមក៏ដើរតួនាទីយ៉ាងសំខាន់ជា អ្នកតំណាងមុខរបស់អគារ ផងដែរ។ នេះមានន័យថា ពួកគេជាមនុស្សដំបូងគេដែលភ្ញៀវ ឬអ្នកមកទាក់ទងបានជួប ដែលទាមទារឲ្យពួកគេមានលក្ខណៈសម្បត្តិមួយចំនួនដូចជា អ្នកផ្ដល់ព័ត៌មាន និងអ្នកណែនាំផ្លូវ ភាពរួសរាយរាក់ទាក់ និងជំនាញទំនាក់ទំនង។ ពួកគេត្រូវមានសមត្ថភាពក្នុងការ ផ្ដល់ព័ត៌មាន ឬណែនាំផ្លូវ ដល់ភ្ញៀវ ឬបុគ្គលិកដែលត្រូវការជំនួយ។ ឧទាហរណ៍ ពួកគេអាចត្រូវជួយភ្ញៀវក្នុងការស្វែងរក ទីតាំងការិយាល័យជាក់លាក់ណាមួយ ហាងទំនិញ ឬភោជនីយដ្ឋាននៅក្នុងផ្សារទំនើប បន្ទប់ទឹក កន្លែងចតរថយន្ត ឬម៉ូតូ និងព័ត៌មានទូទៅអំពីម៉ោងបើក-បិទ ឬសេវាកម្មរបស់អគារ។ ដើម្បីបំពេញតួនាទីនេះបានល្អ ពួកគេគួរមាន ភាពរួសរាយរាក់ទាក់ និងអាច ឆ្លើយសំណួរទូទៅបានល្អ។ ការមានឥរិយាបថវិជ្ជមាន និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែជួយសម្រួលដល់ការងារប៉ុណ្ណោះទេ ថែមទាំងបង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវចំពោះអគារទាំងមូលទៀតផង។ ពួកគេគឺជាចំណុចទំនាក់ទំនងដំបូងគេដែលឆ្លុះបញ្ចាំងពីគុណភាពសេវាកម្ម និងសុជីវធម៌របស់កន្លែងនោះ។ ការកត់ត្រា និងរាយការណ៍ គឺជាភារកិច្ចដ៏សំខាន់ដែលធានាបាននូវតម្លាភាព និងប្រសិទ្ធភាពនៃការងារសន្តិសុខ។ វាដើរតួជាឯកសារយោង និងជាមូលដ្ឋានសម្រាប់ធ្វើការសម្រេចចិត្ត។ អ្នកយាមកាមត្រូវមានវិន័យខ្ពស់ក្នុងការកត់ត្រាទុកយ៉ាងលម្អិតនូវរាល់សកម្មភាពសំខាន់ៗដែលកើតឡើងក្នុងវេនរបស់ពួកគេ។ ការកត់ត្រាទាំងនេះជាធម្មតាត្រូវបានធ្វើឡើងក្នុងសៀវភៅកំណត់ហេតុ ឬប្រព័ន្ធអេឡិចត្រូនិក។ បន្ទាប់ពីការកត់ត្រា ពួកគេត្រូវរាយការណ៍ព័ត៌មានទាំងនេះទៅថ្នាក់លើជាប្រចាំ។ ការរាយការណ៍អាចធ្វើឡើងនៅពេលចប់វេន សម្រាប់ពីសកម្មភាពទូទៅ។ ប៉ុន្តែសម្រាប់ហេតុការណ៍បន្ទាន់ ឬធ្ងន់ធ្ងរ ត្រូវរាយការណ៍ភ្លាមៗ ដោយមិនបង្អង់យូរ។ ការរាយការណ៍ត្រឹមត្រូវ និងទាន់ពេលវេលា ជួយឲ្យថ្នាក់ដឹកនាំអាចតាមដានស្ថានការណ៍ ធ្វើការវាយតម្លៃ និងចាត់វិធានការចាំបាច់បានទាន់ពេល។ ការអនុវត្តភារកិច្ចនេះប្រកបដោយភាពម៉ត់ចត់ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងរឹងមាំសម្រាប់ដោះស្រាយបញ្ហាផ្សេងៗនៅពេលក្រោយ និងជាមូលដ្ឋានសម្រាប់ធ្វើការកែលម្អប្រព័ន្ធសុវត្ថិភាពផងដែរ។ បរិយាកាសការងារ និងលក្ខខណ្ឌសម្រាប់អ្នកយាមកាមនៅរាជធានីភ្នំពេញ អាចមានភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់ អាស្រ័យលើប្រភេទ ទំហំ និងកិត្យានុភាពរបស់អគារពាណិជ្ជកម្ម ក៏ដូចជា ក្រុមហ៊ុនសន្តិសុខដែលពួកគេបម្រើការងារ។ ម៉ោងធ្វើការគឺជាទិដ្ឋភាពសំខាន់មួយនៃជីវិតរបស់អ្នកយាមកាម ដែលតម្រូវឲ្យពួកគេមានការបត់បែនខ្ពស់។ អ្នកយាមកាមភាគច្រើនធ្វើការជា វេន ដើម្បីធានាបាននូវការយាមកាម ២៤ ម៉ោងពេញមួយថ្ងៃ ដោយសារសុវត្ថិភាពមិនអាចបាត់បង់បានឡើយ។ ពួកគេបំពេញភារកិច្ចនៅពេលថ្ងៃ ដែលជាទូទៅជាម៉ោងមមាញឹក មានមនុស្សចេញចូលច្រើន។ ពួកគេក៏ត្រូវបំពេញការងារនៅពេលយប់ផងដែរ ដែលជាពេលវេលាស្ងប់ស្ងាត់ជាង ប៉ុន្តែទាមទារការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពគួរឲ្យសង្ស័យ។ ជារឿយៗ អ្នកយាមកាមអាចត្រូវប្ដូរវេនជាប្រចាំ រវាងវេនថ្ងៃ វេនយប់ ឬក៏រួមបញ្ចូលទាំងចុងសប្តាហ៍ និងថ្ងៃបុណ្យផងដែរ។ ប្រព័ន្ធនេះអាចប៉ះពាល់ដល់ទម្លាប់ប្រចាំថ្ងៃ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ម៉ោងធ្វើការក្នុងមួយវេនអាចមានរយៈពេលវែង ពី ៨ ទៅ ១២ ម៉ោង ដែលជាពេលវេលាដ៏យូរ។ នេះតម្រូវឲ្យអ្នកយាមកាមមានភាពរឹងមាំខាងកាយសម្បទា និងផ្លូវចិត្តខ្ពស់ ដើម្បីអាចឈរយាម ល្បាត និងរក្សាការប្រុងប្រយ័ត្នជាប់ជានិច្ចពេញមួយវេន។ ប្រាក់ខែគឺជាកត្តាសំខាន់មួយដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកយាមកាម។ ជាទូទៅ ប្រាក់ខែ សម្រាប់អ្នកយាមកាមនៅភ្នំពេញអាចមាន កម្រិតទាប បើប្រៀបធៀបទៅនឹងការងារក្នុងវិស័យឯកជនផ្សេងទៀត ដែលទាមទារជំនាញខ្ពស់ជាង។ នេះជារឿងប្រឈមមួយសម្រាប់ពួកគេ ព្រោះតួនាទីសន្តិសុខទាមទារការទទួលខុសត្រូវខ្ពស់។ ក៏ប៉ុន្តែ ប្រាក់ខែក៏អាចប្រែប្រួលខ្លះដែរ ដោយផ្អែកលើកត្តាជាច្រើនដូចជា បទពិសោធន៍ ជំនាញ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនសន្តិសុខ។ អ្នកដែលមានបទពិសោធន៍ច្រើនក្នុងវិស័យសន្តិសុខ អាចទទួលបានប្រាក់ខែខ្ពស់ជាងអ្នកទើបតែចាប់ផ្តើម។ បទពិសោធន៍បង្ហាញពីសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍បានល្អ និងការយល់ដឹងពីលក្ខណៈការងារ។ អ្នកយាមកាមដែលអាចនិយាយភាសាអង់គ្លេសបានល្អ ជាពិសេសនៅអគារដែលភ្ញៀវបរទេសច្រើន មានជំនាញប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព ឬមានជំនាញប្រយុទ្ធការពារខ្លួន អាចមានតម្លៃខ្ពស់ជាង។ ក្រុមហ៊ុនធំៗ ឬមានកេរ្តិ៍ឈ្មោះល្អ ជាទូទៅអាចផ្តល់ប្រាក់ខែ និងអត្ថប្រយោជន៍ល្អប្រសើរជាងក្រុមហ៊ុនតូចៗ។ នេះក៏ដោយសារពួកគេអាចទទួលបានកិច្ចសន្យាពីអគារធំៗ ឬស្ថាប័នសំខាន់ៗ។ ជួនកាល អ្នកយាមកាមក៏អាចទទួលបានប្រាក់លើកទឹកចិត្ត ឬប្រាក់បន្ថែមម៉ោងសម្រាប់អ្នកដែលធ្វើការលើសម៉ោងកំណត់ ធ្វើការនៅថ្ងៃឈប់សម្រាកសាធារណៈ ឬក្នុងករណីមានស្ថានការណ៍ពិសេសដែលទាមទារការលះបង់បន្ថែម។ ឯកសណ្ឋាន និងសម្ភារៈ គឺជាផ្នែកសំខាន់មួយនៃបរិយាកាសការងាររបស់អ្នកយាមកាម ដែលជួយគាំទ្រដល់ការបំពេញភារកិច្ចរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងភាពជាវិជ្ជាជីវៈ។ ក្រុមហ៊ុនសន្តិសុខជាទូទៅ ផ្តល់ឯកសណ្ឋាន សម្រាប់បុគ្គលិករបស់ខ្លួន។ ការស្លៀកឯកសណ្ឋានមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា រក្សាភាពស្មើគ្នា ភាពជាវិជ្ជាជីវៈ ងាយស្រួលសម្គាល់ និងបង្ហាញពីអត្តសញ្ញាណ។ ក្រៅពីឯកសណ្ឋាន អ្នកយាមកាមក៏ត្រូវបានផ្តល់នូវ សម្ភារៈចាំបាច់ផ្សេងៗទៀត សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ។ សម្ភារៈផ្សេងៗទៀត គឺអាស្រ័យលើទីតាំង និងតម្រូវការ ពួកគេអាចត្រូវបានបំពាក់ដោយសម្ភារៈផ្សេងៗដូចជា កូនសោរ ឬបណ្ណសម្គាល់ខ្លួនអេឡិចត្រូនិចសម្រាប់ចូលតំបន់ហាមឃាត់ជាដើម។ ការបំពាក់សម្ភារៈឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ជួយបង្កើនសមត្ថភាពរបស់អ្នកយាមកាមក្នុងការបំពេញតួនាទីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ក្រុមហ៊ុនសន្តិសុខជាច្រើន ជាពិសេសក្រុមហ៊ុនដែលមានស្តង់ដារល្អ តែងផ្តល់នូវការបណ្តុះបណ្តាលខ្លីៗដល់បុគ្គលិករបស់ពួកគេមុនពេលចាប់ផ្តើមបំពេញការងារ ឬជាវគ្គបំប៉នជាប្រចាំ។ វគ្គបណ្ដុះបណ្ដាលទាំងនេះរួមមាន ជំនាញសន្តិសុខមូលដ្ឋាន ការដោះស្រាយស្ថានភាពអាសន្ន និងការប្រើប្រាស់សម្ភារៈ។ ពួកគេត្រូវបានបង្រៀនអំពីរបៀបការពារខ្លួនពីការវាយប្រហារ ការគ្រប់គ្រងស្ថានការណ៍ដើម្បីជៀសវាងអំពើហិង្សា ឬរបៀបគ្រប់គ្រងហ្វូងមនុស្សក្នុងករណីមានការជួបជុំធំៗ។ ការដោះស្រាយស្ថានភាពអាសន្ន នេះជាជំនាញសំខាន់បំផុតមួយ។ កម្រិត និងគុណភាពនៃការបណ្តុះបណ្តាលអាចខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ជាទូទៅ ក្រុមហ៊ុនធំៗ និងមានស្តង់ដារខ្ពស់ ទំនងជាផ្តល់ការបណ្តុះបណ្តាលស៊ីជម្រៅជាង ព្រោះពួកគេមានធនធានច្រើន និងតម្រូវការគុណភាពខ្ពស់ពីអតិថិជន។ បរិយាកាសការងារទូទៅសម្រាប់អ្នកយាមកាម គឺមានភាពខុសគ្នាខ្លាំងអាស្រ័យលើទីតាំងដែលពួកគេបំពេញការងារ។ ជាទូទៅ នៅតាមអគារការិយាល័យធំៗ ផ្សារទំនើបទំនើប ឬសណ្ឋាគារលំដាប់ខ្ពស់ អ្នកយាមកាមមានបរិយាកាសការងារមានផាសុកភាពជាង។ ពួកគេអាចធ្វើការក្នុងបរិវេណមានម៉ាស៊ីនត្រជាក់ មានទីតាំងអង្គុយសមរម្យនៅប៉ុស្តិ៍យាម និងមានបរិក្ខារទំនើបៗសម្រាប់ជួយសម្រួលការងារ ដូចជាប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដ៏ទំនើប។ ប៉ុន្តែនៅតាមទីតាំងមួយចំនួនទៀត ដូចជានៅការដ្ឋានសំណង់ ឃ្លាំងទំនិញ ឬតាមបណ្ដុំអគារតូចៗ អ្នកយាមកាមអាចត្រូវឈរយាមនៅកន្លែងក្តៅ គ្មានម្លប់គ្រប់គ្រាន់ ឬស្ថិតនៅកន្លែងដែលប្រឈមនឹងអាកាសធាតុដោយផ្ទាល់ ដូចជាកម្ដៅថ្ងៃ ភ្លៀង ឬខ្យល់។ លក្ខខណ្ឌបែបនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជាខ្សោះជាតិទឹក ឬឈឺក្បាល និងការបំពេញការងាររបស់ពួកគេ ងាយនឿយហត់ ឬថយចុះការប្រុងប្រយ័ត្ន។ បរិយាកាសការងារក៏រួមបញ្ចូលទាំងអន្តរកម្មប្រចាំថ្ងៃជាមួយមនុស្សជាច្រើនប្រភេទដូចជា បុគ្គលិក និងអ្នកគ្រប់គ្រង ហើយភ្ញៀវ និងសាធារណជន។ នេះតម្រូវឲ្យមានជំនាញទំនាក់ទំនងល្អ និងភាពអត់ធ្មត់ ដើម្បីរក្សាភាពថ្លៃថ្នូរ និងដោះស្រាយស្ថានការណ៍បានរលូន ទោះបីជាមានភ្ញៀវខ្លះបង្ហាញភាពមិនសហការក៏ដោយ។ សរុបមក លក្ខខណ្ឌការងាររបស់អ្នកយាមកាមនៅភ្នំពេញមានលក្ខណៈចម្រុះ ដែលអាចល្អប្រសើរនៅតាមក្រុមហ៊ុន ឬអគារធំៗ ប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមខ្លះៗសម្រាប់អ្នកបម្រើការងារក្នុងវិស័យនេះ។ ជីវិតជាអ្នកយាមកាមមិនមែនជាការងាយស្រួលនោះទេ។ ពួកគេត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ភាពតានតឹងផ្លូវចិត្តនេះអាចកើតមានជាប្រចាំ ជាពិសេស នៅពេលយប់ ឬនៅកន្លែងដែល គ្មានមនុស្សច្រើន។ ពេលខ្លះ ពួកគេត្រូវនៅម្នាក់ឯងយូរម៉ោង ដែលអាចបង្កឲ្យមានអារម្មណ៍ឯកា ឬងាយនឹងអស់កម្លាំងផ្លូវចិត្ត។ ជារឿយៗ អ្នកយាមកាមត្រូវប្រឈមមុខនឹង អតិថិជន ឬភ្ញៀវដែលមិនសហការ ឬបង្កបញ្ហា។ ពួកគេអាចជាមនុស្សដែលមិនគោរពច្បាប់ បង្កសំឡេងរំខាន ឬមិនព្រមអនុវត្តតាមការណែនាំ។ ស្ថានការណ៍បែបនេះតម្រូវឲ្យអ្នកយាមកាមមាន ភាពអត់ធ្មត់ខ្ពស់ ជំនាញដោះស្រាយជម្លោះ និងអាចរក្សាភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហាប្រកបដោយវិជ្ជាជីវៈ។ ជាអកុសល អ្នកខ្លះអាច យល់ច្រឡំ ថាការងារសន្តិសុខជាការងារងាយស្រួល ឬមិនសូវសំខាន់ ដែលអាចមើលរំលងពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ការមើលងាយ ឬការមិនឲ្យតម្លៃពីសាធារណជននេះ អាចធ្វើឲ្យអ្នកយាមកាមមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬបាត់បង់កម្លាំងចិត្តក្នុងការបំពេញការងារ។ ដោយសារការងារនេះទាមទារការយាមកាម ២៤ ម៉ោង ដូច្នេះអ្នកយាមកាមភាគច្រើនធ្វើការជាវេនមិនទៀងទាត់។ ការធ្វើការជាវេនយប់ ឬប្តូរវេនជាប្រចាំអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជាការសម្រាកមិនគ្រប់គ្រាន់ ភាពនឿយហត់រ៉ាំរ៉ៃ និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ពិបាកក្នុងការចំណាយពេលជាមួយគ្រួសារ ឬមិត្តភក្តិ។ បញ្ហាប្រឈមទាំងនេះបង្ហាញថា ការងារជាអ្នកយាមកាមមិនត្រឹមតែជាកិច្ចការការពាររូបវន្តប៉ុណ្ណោះទេ តែថែមទាំងជាវិជ្ជាជីវៈដែលទាមទារនូវភាពរឹងមាំផ្លូវចិត្ត និងការប្តូរផ្តាច់ខ្ពស់ផងដែរ។ ដើម្បីបំពេញការងារជាអ្នកយាមកាមប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពខ្ពស់ ពួកគេចាំបាច់ត្រូវមានជំនាញសំខាន់ៗមួយចំនួនទាំងផ្នែកបច្ចេកទេស និងផ្នែកទន់។ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ នេះជាគុណសម្បត្តិដ៏សំខាន់បំផុតសម្រាប់អ្នកយាមកាម ព្រោះពួកគេត្រូវបានប្រគល់ភារកិច្ចការពារទ្រព្យសម្បត្តិ និងធានាសុវត្ថិភាពរបស់មនុស្ស និងកន្លែង។ ភាពស្មោះត្រង់ ជួយឲ្យមានទំនុកចិត្តពីថ្នាក់ដឹកនាំ ម្ចាស់អគារ និងសាធារណជន ខណៈការទទួលខុសត្រូវ ជំរុញឲ្យពួកគេបំពេញភារកិច្ចបានពេញលេញ និងម៉ត់ចត់។ កាយសម្បទា និងសុខភាពល្អជារឿងចាំបាច់ ដោយសារការងារនេះតម្រូវឲ្យឈរយាម ល្បាត ជាច្រើនម៉ោង ឬជួនកាលត្រូវរត់ដេញតាមជនសង្ស័យ។ សុខភាពល្អជួយឲ្យពួកគេអាចរក្សាបាននូវការប្រុងប្រយ័ត្ន និងថាមពលពេញមួយវេន។ ជំនាញទំនាក់ទំនងល្អក៏សំខាន់ផងដែរក្នុងការសម្របសម្រួលជាមួយសហការី និងរាយការណ៍ព័ត៌មានទៅថ្នាក់លើប្រកបដោយប្រសិទ្ធភាព។ ជំនាញទាំងនេះ រួមផ្សំជាមួយនឹងការបណ្ដុះបណ្ដាលត្រឹមត្រូវ នឹងជួយឲ្យអ្នកយាមកាមអាចបំពេញតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងអគារពាណិជ្ជកម្មនានានៅភ្នំពេញ។ ភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ ចាប់ពីការត្រួតពិនិត្យច្រកចេញចូល ការល្បាត ការដោះស្រាយបញ្ហា រហូតដល់ការផ្តល់ព័ត៌មាន គឺសុទ្ធតែជាកិច្ចការដែលបង្កប់នូវការប្រុងប្រយ័ត្នខ្ពស់ និងភាពម៉ត់ចត់។ ទោះបីជាបរិយាកាសការងារ និងលក្ខខណ្ឌមួយចំនួនអាចមានភាពលំបាក ជាពិសេសបញ្ហាប្រឈមដូចជាភាពតានតឹង គ្រោះថ្នាក់ ការយល់ច្រឡំពីសាធារណជន ឬម៉ោងធ្វើការមិនទៀងទាត់ក៏ដោយ ក៏ពួកគេនៅតែបន្តបំពេញតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ។ តាមពិតទៅ ពួកគេគឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម នៅតាមទីតាំងពាណិជ្ជកម្មដែលមមាញឹក។ វត្តមានរបស់ពួកគេជួយបង្កើតបរិយាកាសសុវត្ថិភាព ផ្ដល់ទំនុកចិត្តដល់អ្នកធ្វើការ និងអ្នកប្រើប្រាស់សេវាកម្ម។ ដូច្នេះ ការងាររបស់អ្នកយាមកាមគួរតែទទួលបានការគោរព និងការទទួលស្គាល់នូវតម្លៃពេញលេញរបស់ខ្លួននៅក្នុងសង្គម។